ការទទួលស្គាល់ជាសាធារណៈនៅក្នុងបរិបទខ្មែរ មានរួមចំណែកពីប្រពៃណីវប្បធម៌ ឋានានុក្រមសង្គម ព្រមទាំងគុណតម្លៃដ៏រឹងមាំរបស់សហគមន៍ខ្មែរ។ ការមានការទទួលស្គាល់នឹងកាន់តែមានន័យ កាលណាវាគោរពតាមទំនៀមទម្លាប់ក្នុងស្រុក ផ្ដល់កិត្តិយសដល់ចាស់ទុំ រួមទាំងអ្នកដឹកនាំផងដែរ។ មិនថានៅតាមសាលារៀន កន្លែងធ្វើការ សហគមន៍ និងស្ថាប័នរដ្ឋនោះទេ ការទទួលស្គាល់ជាសាធារណៈជួយពង្រឹងទំនាក់ទំនង លើកទឹកចិត្តឱ្យមានអាកប្បកិរិយាវិជ្ជមាន និងរក្សាសន្តិភាព។ ការទទួលស្គាល់់ជាសាធារណៈនៅប្រទេសកម្ពុជាមានច្រើនទម្រង់ ដូចជាការទទួលវិញ្ញាបនបត្រពីរដ្ឋ ក្រសួង សាលារៀន សកលវិទ្យាល័យ ការសរសើរពីកន្លែងការងារ ឬពីសំណាក់អ្នកដឹកនាំសាសនា ឬ សហគមន៍ជាដើម។ ឥឡូវយើងមកមើលពីប្រភេទនីមួយៗនៃការទទួលស្គាល់ជាសាធារណៈវិញម្ដង។ ដំបូងគឺការទទួលកិត្តិយសពីព្រះរាជា ឬ ប្រមុខថ្នាក់ដឹកនាំ។ វាអាចរួមបញ្ចូលការបំពាក់ខ្សែបូរកិត្តិយស ការប្រគល់មេដាយ ឬ គោរម្យងារផ្សេងៗពីសំណាក់ព្រះមហាក្សត្រ ឬ អ្នកដឹកនាំប្រទេស។ វាជាការផ្ដល់ជូនទៅកាន់បុគ្គលឆ្នើមដែលបានខិតខំប្រឹងប្រែងធ្វើការងារបម្រើប្រទេសជាតិ ឬបំពេញកាតព្វកិច្ចដ៏សំខាន់មួយ។ ការទទួលស្គាល់មួយប្រភេទនេះពិតជាខ្ពង់ខ្ពស់ និងមានកិត្តយសណាស់ដោយវាមានអមមកជាមួយនូវការថតរូប និងទទួលបានប័ណ្ណសរសើរផ្លូវការផងដែរ។ ការទទួលស្គាល់មួយប្រភេទទៀតគឺ ការទទួលស្គាល់ពីសំណាក់រាជរដ្ឋាភិបាលទៅកាន់អ្នកដែលបម្រើការជាមន្ត្រីរាជការ។ ពួកគេអាចនឹងទទួលជារង្វាន់ ប័ណ្ណសរសើរ ឬ គោរមងារពីសំណាក់រាជរដ្ឋាភិបាល ចៅហ្វាយខេត្ត និងក្រុង ឬ អាជ្ញាធរតាមតំបន់ ចំពោះការខិតខំប្រឹងប្រែងបម្រើប្រជាជន និង ប្រទេសជាតិ។ បើគិតពីបរិបទសាសនាវិញ ពេលខ្លះព្រះសង្ឃ ឬ ព្រះសង្ឃរាជដែលលេចធ្លោ និងល្បីល្បាញក៏អាចទទួលបានការទទួលស្គាល់ជាសាធារណៈពីសំណាក់ក្រសួងធម្មការនិងសាសនា ដោយមានការបំពាក់មេដាយ ប្រទានគោរពងារថ្មីផងដែរ។ ចំណែកឯតាមអង្គការនានា ពេលខ្លះគេផ្ដល់វិញ្ញាបនបត្រដល់អ្នកឧបត្ថម្ភ ឬ អ្នកស្ម័គ្រចិត្តដើម្បីបង្ហាញថា បុគ្គលនោះបានខិតខំប្រឹងប្រែងរួមចំណែក និងធ្វើជាផ្នែកមួយជួយដល់អង្គការ។ ក្នុងបរិបទការអប់រំ គេក៏ធ្វើដូច្នោះដែរ។ សាលារៀន និងសកលវិទ្យាល័យផ្ដល់សញ្ញាបត្របញ្ជាក់ការសិក្សា ប័ណ្ណសរសើរ មេដាយទៅកាន់សិស្សនិស្សិតដែលបានខិតខំបំពេញការសិក្សា ហើយបានទទួលជោគជ័យ។ ការប្រារព្ធពិធីទទួលសញ្ញាប័ត្រត្រូវបានរាប់ថាជាការបង្ហាញមុខជាសាធារណៈដ៏ធំដុំមួយនៅក្នុងប្រទេសកម្ពុជា។ នៅតាមកន្លែងការងារវិញ គេក៏មានរង្វាន់សម្រាប់បុគ្គលិកដែលឆ្នើមផងដែរ។ ក្នុងនោះមានដូចជា ការផ្ដល់ប្រាក់លើកទឹកចិត្ត ការឡើងតំណែង ឬ ផ្ដល់ប័ណ្ណសរសើរ។ ចំំពោះក្រុមហ៊ុន ឬ អង្គការធំៗ គេរៀបចំជាកម្មវិធីផ្លូវការធំមួយសម្រាប់ប្រគល់រង្វាន់ជូនបុគ្គលិក ឬ និយោកជិកដែលឆ្នើមតែម្ដង ដែលមានន័យថានឹងមានមនុស្សច្រើនចូលរួម។ ចំណែកការទទួលស្គាល់លើប្រព័ន្ធផ្សព្វផ្សាយវិញ គេយកឈ្មោះ និងរូបថតមនុស្សដែលល្បី ឬ អ្នកមានកេរ្តិ៍ឈ្មោះនោះមកបង្ហាញលើកាសែត ទស្សនាវដ្តី ទូរទស្សន៍ ឬ វេទិកាល្បីៗតាមទូរស័ព្ទជាដើម។ ក្នុងពិធីផ្លូវការ អ្នកទទួលបានរង្វាន់ ប័ណ្ណសរសើរ ឬមេដាយ ត្រូវសម្ដែងក្ដីរីករាយដោយថ្លែងអំណរគុណទៅកាន់អ្នកចូលរួម ឬ អ្នកដែលប្រគល់ជូន។ ការមានការទទួលស្គាល់់ជាសាធារណៈជួយបង្កើនកេរ្តិ៍ឈ្មោះរបស់បុគ្គលម្នាក់ ក៏ដូចជាបង្កើនឱកាសសម្រាប់ការងារ និងភាពជាអ្នកដឹកនាំសម្រាប់ពេលអនាគតផងដែរ។